នៅតាមផ្សារមួយចំនួន យើងអាចឃើញការសំដែងនានាដែលសម្បូរទៅដោយបរិយាកាសសប្បាយរីករាយ ជាផ្នែកនៃការទាក់ទាញភ្ញៀវទេសចរ និងជំនួយដល់ការពង្រឹងអាជីវកម្មក្នុងតំបន់។ ថែមទាំងជួយលើកស្ទួយអំពីសិល្បៈបុរាណខ្មែរ ដែលមានដូចជាតន្ត្រីប្រពៃណី តន្រ្តីសម័យ និងរបាំប្រជាប្រិយ។ នៅទីផ្សារបច្ចុប្បន្ន គេនិយមឃើញតន្រ្តីទាំងបីប្រភេទនេះ ដោយមានពេលខ្លះអាចប្រគុំទាំងបីប្រភេទក្នុងពិធីតែមួយក៏មាន។ លើសពីនេះ ការសំដែងតន្រ្តីប្រពៃណីខ្មែរ មានច្រើនទម្រង់ដោយមានពេលខ្លះមានចាក់ភ្លេង និងពេលខ្លះលេងប្រគុំដោយផ្ទាល់។ ភ្លេងបុរាណខ្មែរបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លូន និងអាចអោយគេចងចាំតាមរយៈឧបករណ៏ ៤ ប្រភេទដែលគេប្រើខ្សែសំរាប់ដេញ កេះ កូត ឧបករណ៏សម្រាប់ផ្លុំ និងឧបករណ៏សម្រាប់វាយបង្កើតស្នូរ។ ម្យ៉ាងទៀតឧបករណ៏ទាំងនោះមានដូចជា ស្គរ ឈឹង រនាត ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអជាដើម។ ឧបករណ៏ប៉ុន្មានប្រភេទនេះហើយដែលធ្វើអោយអន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៏ភ្លេងខ្មែរ ជាមួយនិងឧបករណ៏ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជំុបិណ្យ និងការសំដែងសិល្បៈសម័យជាដើម។ អ្វីដែលពិសេសផងដែរនោះភ្លេងខ្មែរមានដូចជាភ្លេងពិណ្យពាទ្យ ភ្លេងខ្មែរ ភ្លេងក្លងឆ្នាក់ ភ្លេងមហោរី ភ្លេងព្រះរាជទ្រព្យ ភ្លេងឆៃយុំា ភ្លេងគងស្គរ និងភ្លេងអារក្ខជាដើម។ ភ្លេងប្រពៃណីខ្មែរដែលគេប្រគុំលេងនៅលើ ទីផ្សារ ជាទូទៅគឺជា ភ្លេងពិណពាទ្យ។ ភ្លេងនេះជាប្រភេទភ្លេងប្រពៃណីដែលគេប្រើប្រាស់សម្រាប់បង្កើតបរិយាកាសក្នុងពិធីជប់លៀង ពិធីសែន បុណ្យផ្សេងៗ និងក៏មានការលេងនៅទីផ្សារផងដែរ ដើម្បីទាក់ទាញប្រជាជន ឬជាផ្នែកនៃសិល្បៈប្រជាប្រិយ។ តន្រ្តីសម័យក៏មានការទាក់ទាញនិងពេញនិយមខ្លាំងដែរនាពេលបច្ចុប្បន្ន។ តន្ត្រីសម័យជាប្រភេទតន្ត្រីដែលរួមបញ្ចូលទាំង សិល្បៈ សង្គម និងបច្ចេកវិទ្យា ហើយអាចឃើញនៅក្នុងទីផ្សារដែលមានការអភិវឌ្ឍខ្ពស់ ឬស្ថិតនៅតំបន់ទេសចរណ៍។ កន្លែងដែលគេច្រើនយកការប្រគុំតន្ត្រីទៅប្រគុំមានដូចជា នៅតាមទីផ្សារ នៅតាមទីប្រជុំជន ឬនៅតាមបណ្តាខេត្ត ដោយមានការដាក់កម្មវិធីតន្ត្រីសម័យជាញឹកញាប់ ដើម្បីទាក់ទាញយុវជន និងភ្ញៀវបរទេស។ ដោយឡែករបាំប្រជាប្រិយគឺជាការសំដែងវប្បធម៌ដែលបង្កើតការកំសាន្តដល់បរិយាកាស និងបង្កើតការរីករាយដល់អ្នកទស្សនា។ ទន្ទឹមនឹងនេះរបាំប្រជាប្រិយគឹជារបាំដែលប្រជាជនចូលចិត្តគ្រប់ៗគ្នា ។ វាជារបាំដែលបំរើដលការកំសាន្តសប្បាយរបស់ប្រជាជនដើម្បីបន្ធូរបរិយាកាសអាប់អួរក្រោយពីការនឿយហត់ក្នុងការងារ ។ របាំប្រជាប្រិយរួមមាន របាំត្រុដិ, របាំស្នែងទន្សោយ, របាំគោះអង្រែ, របាំយីកេ, របាំឆៃយុំា, របាំកន្តែរ៉ែ, និងរបាំក្ងោក ។ ចំពោះ ព្រឹត្តិការណ៍នឹងត្រូវរៀបចំក្នុងបរិយាកាសដ៏សម្បូរបែប ដើម្បីទាក់ទាញអារម្មណ៍ និងផ្តល់អារម្មណ៍ថា ជាការអបអរសាទរដល់វប្បធម៌ខ្មែរ។ ការបង្ហាញនូវវប្បធម៌ខ្មែរតាមរយៈតន្រ្តីប្រពៃណី និងរបាំប្រជាប្រិយជួយឲ្យអ្នកចូលរួមបានយល់ដឹង និងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិខ្មែរ។ ការគាំទ្រសិល្បករ ត្រូវបានសម្ដែងតាមរយៈឱកាសឲ្យពួកគេចូលរួមបង្ហាញស្នាដៃ ដោយសម្តែងពីសិល្បៈរបស់ពួកគេ និងទទួលការគាំទ្រពីសាធារណជន។ បង្កើតឱកាសទំនាក់ទំនងរវាងសិល្បករ និងអ្នកទស្សនា ដោយមានកិច្ចសន្ទនាបង្ហាញបទពិសោធន៍ និងការងារសិល្បៈ។ បរិយាកាសនេះផ្ដល់ឱកាសដ៏មានតម្លៃសម្រាប់សិល្បករទាំងចាស់និងថ្មី ក្នុងការរីកចម្រើន និងរកឱកាសថ្មីក្នុងវិស័យសិល្បៈ។ ជួយបន្តរបៀបផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យឆ្លងកាត់ជំនាន់ ដើម្បីរក្សាប្រពៃណីដ៏សម្បូរបែបនេះឲ្យអាចរស់រាននៅជាយូរអង្វែង។